ល្បែងរាំដណ្តើមកៅអី គឺជាល្បែងកម្សាន្តដ៏ពេញនិយមមួយ ដែលតែងតែត្រូវបានលេងក្នុងពិធីជប់លៀង ឬការជួបជុំយ៉ាងសប្បាយរីករាយ។ វាជាល្បែងដែលទាមទារភាពរហ័សរហួន ការយកចិត្តទុកដាក់ខ្ពស់ និងការប្រកួតប្រជែងគ្នាប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត។ ឧបករណ៍សំខាន់សម្រាប់លេងគឺ កៅអី ចំនួនមួយដែលតិចជាងចំនួនអ្នកលេង និង ឧបករណ៍ចាក់តន្ត្រី ដែលជាព្រលឹងនៃល្បែងនេះផងដែរ។ ជាទូទៅ កៅអីត្រូវបានគេរៀបចំជាជួរតគ្នាជារង្វង់ ឬតម្រៀបគ្នាជាជួរពីរជួរបែរខ្នងទល់គ្នា ដើម្បីងាយស្រួលក្នុងការដើររាំ។ ចំនួនអ្នកលេងក្នុងល្បែងនេះមិនមានកំណត់ទេ គេអាចលេងបានច្រើននាក់ទៅតាមដែលអាចធ្វើបាន ដោយមិនរើសអើងអាយុនោះទេ។ មុននឹងចាប់ផ្តើម អ្នកលេងទាំងអស់ត្រូវដើររាំជុំវិញកៅអីទាំងនោះ នៅពេលតន្ត្រីចាប់ផ្តើមលេង។ នៅពេលតន្ត្រីត្រូវបាន បញ្ឈប់ភ្លាមៗ អ្នកលេងទាំងអស់ត្រូវប្រញាប់ប្រញាល់អង្គុយទៅលើកៅអីដែលនៅជិតខ្លួនពួកគេបំផុត។ អ្នកលេងណាដែលរកកៅអីអង្គុយមិនទាន់ ឬមិនបានកៅអី នឹងត្រូវបានធ្លាក់ចេញពីការប្រកួត ដោយចិត្តសប្បាយរីករាយ។ បន្ទាប់មក កៅអីមួយនឹងត្រូវបានដកចេញ ហើយល្បែងក៏បន្តលេងទៅមុខទៀត រហូតដល់រកឃើញអ្នកឈ្នះ។ ដំណើរការនេះបន្តរហូតទាល់តែនៅសល់អ្នកលេងតែម្នាក់គត់នៅចុងក្រោយគេ ដែលជាអ្នកឈ្នះ នៃល្បែងនេះដោយភាពជោគជ័យ។ ល្បែងរាំដណ្តើមកៅអីគ្នា មិនត្រឹមតែជាការកម្សាន្តនោះទេ វាតែថែមទាំងជួយហ្វឹកហាត់ភាពរហ័សរហួននៃរាងកាយ និងចិត្ត។ វាជួយអភិវឌ្ឍជំនាញ ស្តាប់ និងប្រតិកម្ម របស់អ្នកលេងឱ្យបានលឿន និងមានប្រសិទ្ធភាព។ ល្បែងនេះបង្កើតបរិយាកាស សប្បាយរីករាយ និងសំណើចក្អាកក្អាយយ៉ាងខ្លាំង ដែលធ្វើឱ្យកម្មវិធីរស់រវើក។ អ្នកលេងអាចបង្ហាញពីជំនាញរាំរបស់ពួកគេ ខណៈកំពុងរង់ចាំតន្ត្រីឈប់ ដែលវាជាភាពទាក់ទាញមួយ។ វាជាល្បែងដែលជួយបំបាត់ភាពតានតឹង និងបង្កើត ទំនាក់ទំនងល្អ ក្នុងចំណោមអ្នកដែលបានចូលរួម ព្រោះអ្នកគ្រប់គ្នាបានលេងជាមួយគ្នា។ ក្មេងៗក៏ចូលចិត្តល្បែងនេះណាស់ដែរ ព្រោះវាផ្តល់ភាពរំភើប និងការប្រកួតប្រជែងបែបកំប្លែងសប្បាយៗជាមួយគ្នា។ ពេលខ្លះ អ្នករៀបចំល្បែងនេះអាចប្រើល្បិចបន្តិចបន្តួច ដោយបញ្ឈប់តន្ត្រីភ្លាមៗធ្វើឱ្យល្បែងកាន់តែរំភើប និងពិបាកទាយផងដែរ។ វាជាល្បែងដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពស្និទ្ធស្នាល ក្នុងក្រុមគ្រួសារ មិត្តភក្តិ ឬសហការី។ ការយកកៅអីចេញម្តងមួយៗ ធ្វើឱ្យភាពតានតឹង និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ រហូតដល់មានអ្នកទទួលជ័យជម្នះ។ អ្នកលេងដែលធ្លាក់ចេញ ភាគច្រើននៅតែបន្តឈរមើល និងលើកទឹកចិត្តដល់អ្នកដទៃដោយភាពសប្បាយរីករាយ។ ល្បែងនេះមិនតម្រូវឱ្យមានជំនាញពិសេសណាមួយឡើយ គ្រប់គ្នាអាចចូលរួមលេងបានដោយសេរី។ វាជាល្បែងដែលបង្កើន ស្មារតីកីឡា ព្រោះអ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែទទួលយកដោយភាពរីករាយ និងមិនមានការឈ្លោះប្រកែកគ្នានោះឡើយ។ ពេលខ្លះ មានអ្នកលេងច្រើនហួសកំណត់ ហើយពួកគេត្រូវដណ្តើមកៅអីគ្នាដោយកំប្លែង និងរុញច្រានគ្នាបន្តិចបន្តួចផងដែរ។ នេះជាល្បែងកម្សាន្តមួយដែលជួយបន្ធូរអារម្មណ៍ បន្ទាប់ពីការសិក្សា ឬការងារនឿយហត់បានយ៉ាងល្អ។ វាជាល្បែងដែលសមស្របសម្រាប់គ្រប់កម្មវិធីជួបជុំគ្នា មិនថាជាកម្មវិធីផ្លូវការ ឬក្រៅផ្លូវការនោះឡើយ។ សំឡេងតន្ត្រី និងការរាំជុំវិញកៅអី គឺជាផ្នែកមួយដ៏ទាក់ទាញនៃល្បែងនេះ ដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍។ ក្មេងៗរៀនអាចចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភក្តិតាមរយៈល្បែងនេះ ដោយបង្កើនមិត្តភាពពួកគេឲ្យកាន់តែស្និតស្នាលជាងមុន។ ល្បែងរាំដណ្តើមកៅអីគ្នានេះ បានក្លាយជាផ្នែកមួយនៃប្រពៃណីកម្សាន្តរបស់ខ្មែរយើងតាំងពីយូរណាស់មកហើយ។ គេតែងតែឃើញមានការរៀបចំល្បែងនេះនៅក្នុងកម្មវិធីខួបកំណើត ឬពិធីជប់លៀងនានា ដើម្បីជាការកម្សាន្តអារម្មណ៍។ វាជួយបង្កើតអនុស្សាវរីយ៍ល្អៗ និងគួរឲ្យចងចាំសម្រាប់អ្នកចូលរួមទាំងអស់។ ល្បែងនេះបង្ហាញពីភាពសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់ក្នុងការ បង្កើតភាពសប្បាយរីករាយ និងភាពរស់រវើក។ ទោះបីជាមានអ្នកចាញ់ក៏ដោយ ក៏ពួកគេនៅតែសប្បាយចិត្តនឹងការចូលរួម និងការមើលអ្នកដទៃលេងដដែល។ ដូច្នេះ វាគឺជាល្បែងដែលលើកកម្ពស់ សុខភាពផ្លូវចិត្ត តាមរយៈការសើចសប្បាយ និងការកម្សាន្ត។ ល្បែងនេះបានឆ្លងកាត់ជំនាន់ជាច្រើន ហើយនៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ ការបន្តថែរក្សាល្បែងនេះ គឺស្មើនឹងការបន្តថែរក្សានូវ តម្លៃកម្សាន្តប្រពៃណី និងអត្តសញ្ញាណវប្បធម៌របស់ខ្មែរយើង។